តាំងពីបុរាណមក បាយដំណើបតែងតែត្រូវបានប្រើសម្រាប់បង្អែមជាច្រើន ដែលវាបានក្លាយជាបង្អែមបែបប្រពៃណីរបស់ខ្មែរ។ ចំពោះបង្អែមរបស់ខ្មែរក៏មានច្រើនប្រភេទដែលឃើញមានប្រជាជនខ្មែរលក់ដូរនិងបរិភោគជាហូរហែផងដែរមកដល់សព្វថ្ងៃនេះ។ បង្អែមភាគច្រើនធ្វើចេញអំពីអង្ករដំណើប ដែលធ្វើឱ្យរសជាតិបង្អែមកាន់តែឆ្ងាញ់ និងបានរក្សាពីរបៀបធ្វើផងដែរ។ ម្យ៉ាងនំបាយទ្រាបជាប្រភេទបង្អែមខ្មែរដែលធ្វើចេញពីអង្ករដំណើបដែលមានរសជាតិឆ្ងាញ់។ វាមានគ្រឿងផ្សំមួយចំនួនដូចជា បាយដំណើប ស្ករត្នោតឬស្ករស ល្ង ដូងទុំ និងអំបិល។ ដំណាក់កាលដំបូងក្នុងការធ្វើបង្អែម គឺយកដូងទុំមកកោសយកសាច់ឱ្យល្អិតៗ ដើម្បីរៀបចំសម្រាប់ប្រើក្នុងការធ្វើបង្អែម។ បន្ទាប់យកអង្ករដំណើបមកត្រាំទឹករយៈពេល២ម៉ោង រួចយកដាក់លាយនឹងស្លឹកតើយ ដើម្បីឱ្យមានក្លិនឈ្ងុយ។ ក្រោយពីបានលាយរួច យកមកដាក់ចំហុយរយៈពេលកន្លះម៉ោងឬរហូតដល់បាយឆ្អិន។ យកខ្ទិះដូង ចំនួន៥ក្រាម ស្ករត្នោត១ក្រាមកន្លះ អំបិលកន្លះស្លាបព្រាកាហ្វេ រួចកូរឱ្យវារលាយចូលគ្នា ដោយចំនួនទាំងអស់នេះអាចប្ដូរនិងប្រើទៅតាមចំណង់ចំណូលចិត្ត។ បន្ទាប់យកខ្ទិះដូងចាក់ចូលបាយដំណើបនោះ និងកូរវានៅលើភ្លើងបន្ត រយះពេលប្រហែល៤ ទៅ៥នាទីរហូតទាល់តែរីងទឹក។ ក្រោយពីរីងទឹក រួចយកវាដាក់ក្នុងចាន ឬថាសរួចសង្កត់វាឱ្យណែនរាបស្មើរ។ រួចយកល្ងដែលបានលីងរួចមក រោយពីលើនិងសង្កត់ឱ្យជាប់ជាមួយបាយដំណើប។ ទុករហូតដល់ នំបាយទ្រាបបានឆ្អិនរួចហើយ ហើយអាចយកមកបរិភោគបានទាំងក្តៅៗជាមួយនឹងក្លិនឈ្ងុយឆ្ងាញ់។ នំបាយទ្រាបដើម្បីឱ្យកាន់តែមើលទៅស្អាត ត្រូវរក្សាទុកវារយៈពេលមួយម៉ោងដើម្បីឱ្យសាច់បាយកាន់តែស្អិតជាប់គ្នា។ យើងអាចកាត់វាទៅតាមមូតដែលយើងចង់បានផងដែរ រួចយកសាច់ដូងមកដាក់ខាងលើជាការស្រេច។